ផ្សារមិនមែនត្រឹមតែជាកន្លែងទិញដូរទំនិញនោះទេ តែវាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងផ្សារមួយ អ្នកអាចឃើញពីទិដ្ឋភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ភាពចម្រុះនៃមុខទំនិញ និងបរិយាកាសអ៊ូអរ ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍។ ផ្សារនីមួយៗ ទោះតូច ឬធំក៏មានការបែងចែកផ្នែកច្បាស់លាស់ ដើម្បីងាយស្រួលដល់អ្នកលក់ និងអ្នកទិញ។ ផ្នែកលក់សម្លៀកបំពាក់ គឺជាកន្លែងដែលទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន ជាពិសេសនារីៗ និងយុវវ័យ។ នៅក្នុងផ្នែកនេះ អ្នកអាចរកឃើញសម្លៀកបំពាក់ប្រពៃណី ដូចជា អាវផាហ៊ុម អាវប៉ាក់ ហូល ផាមួង សារុង សម្រាប់ពាក់ក្នុងពិធីបុណ្យទាន មង្គលការ ឬព្រឹត្តិការណ៍សំខាន់ៗ។ អ្នកលក់ជាច្រើនក៏មានសេវាកម្មកាត់ដេរតាមតម្រូវការផងដែរ។ សម្លៀកបំពាក់ទាន់សម័យ មានដូចជា អាវយឺត អាវក្រណាត់ ខោខូវប៊យ សំពត់ រ៉ូប ដែលនាំចូលពីប្រទេសជិតខាង ដូចជា ថៃ វៀតណាម ចិន ឬផលិតក្នុងស្រុកតាមម៉ូដថ្មីៗ។ ជួនកាលក៏មានសម្លៀកបំពាក់ជជុះ ដែលមានតម្លៃធូរៗថ្លៃ។ មានសម្ភារៈសម្លៀកបំពាក់ និងគ្រឿងលម្អ ដូចជា ក្រមា ស្បៃ ក្រវ៉ាត់ក ស្រោមដៃ ស្រោមជើង ខ្សែក្រវ៉ាត់ កាបូប មួក និងស្បែកជើងគ្រប់ប្រភេទ ពីស្បែកជើងផ្ទាត់ រហូតដល់ស្បែកជើងកីឡា។ ចំណែកគ្រឿងអលង្ការ និងគ្រឿងតែងកាយមាន ខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល ធ្វើពីមាស ប្រាក់ ឬគ្រឿងលម្អម៉ូតផ្សេងៗទៀត។ ផ្នែកនេះជារឿយៗក៏មានលក់សម្ភារៈផាត់មុខ និងថែរក្សាសម្រស់ផងដែរ។ ចំពោះផ្នែកបន្លែ ផ្លែឈើ និងសាច់ គឺជាបេះដូងនៃផ្សារ ដែលផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗសម្រាប់ការចម្អិនអាហារប្រចាំថ្ងៃ។ ដែលមានគ្រប់មុខបន្លែដែលដាំដុះក្នុងស្រុក ឬនាំចូល ដូចជា ត្រកួន ស្ពៃ ត្រសក់ ននោង ខាត់ណា ស្ពៃក្តោប ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ខ្ទឹមស ខ្ញី រំដេង គល់ស្លឹកគ្រៃ ម្ទេស និងបន្លែសម្រាប់ធ្វើសម្លរ និងឆាជាច្រើនទៀត។ ដោយបន្លែភាគច្រើនត្រូវបានដឹកមកពីចំការនៅតាមបណ្តាខេត្តនានា។ នៅតាមរដូវកាល អាចរកឃើញផ្លែឈើខ្មែរគ្រប់ប្រភេទ ដូចជា ស្វាយ មៀន ខ្នុរ ទុរេន ល្ហុង ចេក ដូង ខ្វិត ក្រូច ពុទ្រា និងផ្លែឈើនាំចូលដូចជា ផ្លែប៉ោម ផ្លែទំពាំងបាយជូរ ក្រូចឃ្វិចជាដើម។ ក៏មានលក់ជាសាច់ ដូចជាសាច់ជ្រូកស្រស់ៗ កាត់ជាដុំៗ ដូចជា សាច់បីជាន់ សាច់ចិញ្ច្រាំ សាច់កក ឬឆ្អឹងជំនីរ។ សាច់មាន់ឬទា មានទាំងរស់ ទាំងស្លាប់ ឬជាផ្នែកៗដូចជា ស្លាប ភ្លៅ និងទ្រូង។ សាច់គោ មានជាសាច់ស្រស់ កាត់ជាដុំ ឬហាន់ស្តើងៗសម្រាប់ស្ងោរ ឬអាំង។ រីឯគ្រឿងក្នុងមាន ថ្លើម ក្រពះ ពោះវៀន ត្រចៀក ជើងគោ ឬជើងជ្រូក។ មានគ្រឿងសមុទ្រផងដែរដូចជា ត្រី បង្គា មឹក ក្តាម លៀស ងាវ ដែលភាគច្រើននៅស្រស់ៗ ឬដាក់លើទឹកកក។ ផ្នែកគ្រឿងទេសវិញ គឺជាកន្លែងដែលធ្វើឱ្យម្ហូបខ្មែរមានរសជាតិឈ្ងុយឆ្ងាញ់ និងមានក្លិនប្រហើរ។ ដែលមានគ្រឿងផ្សំ គ្រឿងបុក ឬគ្រឿងការីដូចជា រមៀត រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស សំបកក្រូចសើច ដែលអាចទិញជាដុំៗ ឬបុកលាយរួចជាស្រេចក៏បាន។ គ្រឿងទេសក្រៀម និងហឹរ មានម្រេច ម្ទេសក្រៀម ផ្កាច័ន្ទ ក្រវាញ ខ្ញីហាល សម្រាប់បង្កើនរសជាតិ និងក្លិន។ ក៏មានគ្រឿងផ្សំផ្សេងៗ ដូចជាអំបិល ស្ករស ស្ករត្នោត ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ទឹកខ្មេះ និងគ្រឿងផ្សំសម្រាប់ធ្វើបង្អែមជាច្រើនទៀតផងដែរ។ កន្លែងលក់អាហារ និងភេសជ្ជៈជាផ្នែកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទិញ ដែលចង់បានអាហារឆ្អិនស្រាប់ ឬភេសជ្ជៈផ្សេងៗ។ ម្ហូបឆ្អិនស្រាប់ មានម្ហូបប្រចាំថ្ងៃជាច្រើនមុខ ដូចជា សម្លម្ជូរ សម្លរប្រហើរ ការី ឆាគ្រឿង ឆាខ្ញី ឆាត្រកួន ត្រីអាំង សាច់អាំង ត្រីចំហុយ ដែលត្រូវបានចម្អិនរួចជាស្រេចសម្រាប់យកទៅញ៉ាំភ្លាមៗ។ អាហារសម្រន់ និងបង្អែម មាននំបញ្ចុក គុយទាវឆា មីឆា បបរ នំប៉ាវ នំគម នំអាកោ នំគ្រក់ នំត្នោត និងបង្អែមខ្មែរជាច្រើនប្រភេទទៀត ដូចជា បង្អែមចេកខ្ទិះ បង្អែមលត បង្អែមត្នោតជាដើម។ មានភេសជ្ជៈ ដូចជាទឹកក្រូច ទឹកអំពៅ ទឹកដូង ទឹកផ្លែឈើគ្រប់ប្រភេទ កាហ្វេ តែទឹកដោះគោ និងភេសជ្ជៈផ្សេងៗទៀត។ ហាងលក់បាយ ឬគុយទាវ ជាពិសេសនៅផ្សារធំៗ តែងតែមានហាងលក់បាយ ឬគុយទាវដែលមានកន្លែងអង្គុយញ៉ាំ ដែលអាចផ្ទុកមនុស្សបានច្រើន។ ក្រៅពីផ្នែកខាងលើ ផ្សារនីមួយៗក៏អាចមានផ្នែកលក់ទំនិញផ្សេងៗទៀតទៅតាមទំហំ និងតម្រូវការផងដែរ។ ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានចាន ឆ្នាំង ខ្ទះ កន្ត្រក ឧបករណ៍ផ្ទះបាយ និងសម្ភារៈអនាម័យ។ សម្ភារៈអគ្គិសនី មានព្រី ឌុយ អំពូល ពិល ឬឧបករណ៍តូចៗផ្សេងទៀត។ សម្ភារៈសិក្សា និងការិយាល័យ មានសៀវភៅ ប៊ិច ខ្មៅដៃ ក្រដាស និងសម្ភារៈការិយាល័យ។ គ្រឿងសាសនា ដូចជាផ្កា ធូប ទៀន បាយសី ផ្លែឈើ សម្រាប់បូជា។ សម្ភារៈជួសជុល មានដែកគោល វីស ញញួរ ឬឧបករណ៍ជាងតូចៗ។ សរុបមក ផ្សារ គឺជាកន្លែងមួយដែលបង្ហាញពីភាពសម្បូរបែបនៃជីវិតប្រចាំថ្ងៃរបស់មនុស្ស។ ផ្នែកនីមួយៗសុទ្ធតែមានតួនាទីរៀងៗខ្លួនក្នុងការបំពេញតម្រូវការរបស់អតិថិជន និងរួមចំណែកដល់ភាពមមាញឹកនៃសកម្មភាពសេដ្ឋកិច្ច។